រីឯឆាក្ដៅកង្កែប ជាមុខម្ហូបដែលពេញនិយមមួយប្រភេទទៀត ដែលប្រជាជនចូលចិត្តដោយសារតែ រសជាតិហិរឆ្ងាញ់ដែលបានផ្សំក្នុងម្ហូបមួយមុខនេះ។ គេយកកង្កែបមកឆាជាមួយ ម្ទេសស្រស់ ខ្ទឹមស គល់ស្លឹកគ្រៃ និងគ្រឿងផ្សំផ្សេងៗទៀត។ មុខម្ហូបនេះមានរសជាតិហិរឆ្ងាញ់ និងមានក្លិនឈ្ងុយពីគ្រឿងទេស។ ឆាក្ដៅកង្កែប ឆ្ងាញ់ពិសាជាមួយបាយស ហើយថែមទាំងអាចក្លែមជាមួយស្រាបៀរទៀតផង។ ឆាគ្រឿងកង្កែប គឺជាមុខម្ហូបមួយទៀតដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានក្លិនក្រអូបពីគ្រឿងផ្សំ។ គេយកសាច់កង្កែបមកឆាជាមួយ គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស ម្ទេស រមៀត ដែលបានបុកម៉ត់ជាប្រភេទគ្រឿង។ បន្ទាប់មក ធ្វើការដាក់គ្រឿងទេសដែលមានដូចជា ស្ករស ទឹកត្រី ប៊ីចេង ម្សៅស៊ុប និងទឹកប្រងខ្យង។ ក្រោយពីគ្រឿងទេស និងសាច់កង្កែបបានចូលជាតិ និងឆ្អិនល្អ យើងត្រូវដាក់ ស្លឹកម្រះព្រៅជាការស្រេច។ ការឆាគ្រឿងនេះ ធ្វើឱ្យសាច់កង្កែបចូលជាតិល្អ និងមានរសជាតិហិរ ប្រៃ ផ្អែម ល្មម។